ការសម្ដែងតាមដងផ្លូវ គឺជាទម្រង់សិល្បៈមួយដែលអនុញ្ញាតឱ្យសិល្បករបង្ហាញទេពកោសល្យរបស់ពួកគេជាសាធារណៈ ជាញឹកញាប់ក្នុងគោលបំណងកម្សាន្ត និងស្វែងរកជំនួយពីទស្សនិកជន។ នៅកម្ពុជា ទម្រង់នេះក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការប្រមូលថវិកាបរិច្ចាគផងដែរ ជាពិសេសសម្រាប់បុព្វហេតុសង្គម ឬជួយដល់អ្នកខ្វះខាត។ ការសម្ដែងតាមដងផ្លូវនៅកម្ពុជា មានឫសគល់យូរលង់ណាស់មកហើយ ប៉ុន្តែបានរីកសាយភាយខ្លាំងក្រោយសម័យសង្គ្រាម។ ប្រជាជនជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិ និងពិការភាពរាងកាយ ដោយសារសង្គ្រាមស៊ីវិល ពួកគេក៏បានងាកមកប្រើប្រាស់សិល្បៈជាមធ្យោបាយចិញ្ចឹមជីវិត ដោយសារឱកាសការងារមានកម្រិត។ ហេតុដូច្នេះហើយ បានជាយើងឃើញមានវត្តមាន ជនពិការ ជាច្រើនដែលសម្ដែងតាមដងផ្លូវ។ ក្រៅពីនេះ កុមារកំព្រា និង កុមារងាយរងគ្រោះ ក៏ត្រូវបានគេឃើញចូលរួមសម្ដែងផងដែរ ដែលជួនកាលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ ឬបុគ្គលដែលជួយជ្រោមជ្រែងពួកគេ។ បច្ចុប្បន្ន ការសម្ដែងទាំងនេះមិនត្រឹមតែផ្តោតលើការរស់រានមានជីវិតប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុព្វហេតុសប្បុរសធម៌ផ្សេងៗ ដូចជាការជួយមន្ទីរពេទ្យ សាលារៀន ឬក្រុមជនពិការដូចគ្នា។ ការសម្ដែងតាមដងផ្លូវភាគច្រើនប្រព្រឹត្តទៅនៅតាមតំបន់ដែលមានមនុស្សកកកុញដូចជា តំបន់ទេសចរណ៍ ផ្សារទំនើប និងផ្សារសាធារណៈ សួនច្បារសាធារណៈ ឬចំណតឡានក្រុង។ ឧទាហរណ៍ ការសម្ដែងតាមផ្សាររាត្រី តំបន់មុខព្រះបរមរាជវាំង វត្តភ្នំ និងតំបន់ជុំវិញអង្គរវត្ត ដែលជាកន្លែងពេញនិយមបំផុត។ ចំណែកឯ ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍ខ្លាំងចំពោះទម្រង់សិល្បៈនេះ និងមានទឹកចិត្តចង់បរិច្ចាគ។ រីឯ នៅខាងមុខផ្សារទំនើបធំៗ ឬក្នុងផ្សារសហគមន៍ក៏មានវត្តមានអ្នកសម្ដែងផងដែរ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍។ តាមកន្លែងទាំងនេះអនុញ្ញាតឱ្យសិល្បករមានកន្លែងធំទូលាយសម្រាប់សម្ដែង និងទាក់ទាញមនុស្សដែលដើរកម្សាន្ត។ ជួនកាលវាជាការសម្ដែងទោលដោយភាពស្ងប់ស្ងាត់ និងសិល្បៈពិតៗ។ ពេលខ្លះទៀត វាអាចសម្ដែងជាក្រុមដែលមានសំឡេងអ៊ូអរ រំភើប និងទាក់ទាញចំណាប់អារម្មណ៍សាធារណៈបានយ៉ាងលឿន។ ចំពោះ ការសម្ដែងច្រៀង ជាទម្រង់ទូទៅបំផុតមួយ។ សិល្បករអាចច្រៀងបទចម្រៀងខ្មែរពីបុរាណ សម័យ ឬបរទេស ដោយប្រើឧបករណ៍តន្ត្រីសាមញ្ញៗ ដូចជាហ្គីតា វីយូឡុង ខ្លុយ ឬបើកភ្លេងតាមទូរស័ព្ទ។ អ្នកខ្លះក៏អាចសម្ដែងច្រៀងជាក្រុមតូចៗផងដែរ។ ការច្រៀងទាក់ទាញចំណាប់អារម្មណ៍សាធារណៈបានយ៉ាងងាយ និងធ្វើឱ្យមនុស្សមានអារម្មណ៍កម្សាន្ត ថែមទាំងបានបរិច្ចាគថវិការទៀតផង។ បើនិយាយពី ការសម្ដែងរាំក៏ជាទម្រង់មួយទៀតដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលថវិការដែរ។ អ្នកសម្ដែងអាចបង្ហាញក្បាច់រាំបុរាណ ប្រពៃណី ឬរាំបែបសម័យទំនើប។ ជួនកាលមានក្រុមរាំកុមារពិការដែលសម្ដែងដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ជីវភាព ឬការសិក្សារបស់ពួកគេ។ ក្រៅពីការច្រៀង អ្នកខ្លះក៏សម្ដែងដោយការលេងឧបករណ៍តន្ត្រីសុទ្ធតែម្ដង ដូចជាការលេងវីយូឡុង ខ្លុយ ឬចាបុីដងវែង ទ្រ ស្គ និងឧបករណ៍ផ្សេងទៀតជាដើម។ ម្យ៉ាងទៀត ក៏មានទម្រង់សម្ដែងផ្សេងៗដូចជា ការសម្ដែងល្ខោនតុក្កតា ការសម្ដែងក្បាច់គុន ឬការបង្ហាញពីទេពកោសល្យពិសេសមួយចំនួន។ យ៉ាងណាមិញ ទោះបីជាការសម្ដែងតាមដងផ្លូវផ្តល់ឱកាសដល់អ្នកខ្វះខាតក៏ដោយ ក៏វាប្រឈមនឹងបញ្ហាមួយចំនួនដែរ។ សិល្បករ សម្ដែងជាពិសេសកុមារ និងជនពិការ អាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ការរំខាន ឬការបៀតបៀនពីជនខិលខូច។ រីឯ ថវិកាដែលបានបរិច្ចាគពេលខ្លះមិនត្រូវបានគ្រប់គ្រងដោយតម្លាភាព ឬទៅដល់ដៃអ្នកដែលត្រូវការផ្ទាល់ទេ។ ជួនកាលមានការកេងប្រវ័ញ្ចកុមារ ឬជនពិការឱ្យមកសម្ដែងដើម្បីប្រយោជន៍បុគ្គល។ មួយវិញទៀត ការសម្ដែងមួយចំនួនអាចបង្កជាសំឡេងរំខានដល់សាធារណជន ឬអ្នកធ្វើដំណើរ ជាពិសេសនៅកន្លែងដែលមិនត្រូវបានអនុញ្ញាត។ ការចំណាយពេលសម្ដែងយូរនៅតាមដងផ្លូវក៏អាចប៉ះពាល់ដល់សុខភាព និងអនាម័យរបស់សិល្បករផងដែរ។ ការសម្ដែងតាមដងផ្លូវច្រើនតែមិនត្រូវបានចាត់ទុកជាទម្រង់សិល្បៈផ្លូវការ និងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីអាជ្ញាធរទេ។ ទទ្ទឹមនឹងនេះ ប្រជាពលរដ្ឋអាចបរិច្ចាគថវិកាដោយផ្ទាល់នៅពេលឃើញការសម្ដែង ដើម្បីជួយសម្រាលបន្ទុកជីវភាពសិល្បករ។ ហើយមានអង្គការជាច្រើនដែលធ្វើការជាមួយសិល្បករតាមដងផ្លូវ ជាពិសេសជនពិការ និងកុមារ ដើម្បីផ្តល់ការបណ្តុះបណ្តាល ការគាំទ្រផ្នែកអប់រំ សុខភាព និងជួយរៀបចំការសម្ដែងប្រកបដោយសុវត្ថិភាព។ សរុបមក ការសម្ដែងតាមដងផ្លូវនៅកម្ពុជា គឺជាបាតុភូតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការច្នៃប្រឌិតរបស់មនុស្សក្នុងការតស៊ូជីវិត ក៏ដូចជាសេចក្តីសប្បុរសរបស់សង្គមខ្មែរ។ ព្រមទាំងការគាំទ្រដោយមានការយល់ដឹង និងការរៀបចំបានល្អ នឹងជួយឱ្យសិល្បករទាំងនេះអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងបន្តអភិវឌ្ឍទេពកោសល្យរបស់ពួកគេ។